សុភាសិតខ្មែរ ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ គឺជាពាក្យប្រៀបធៀបមួយដ៏មានអត្ថន័យជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីការពឹងផ្អែកទៅលើធនធានសំខាន់ៗ ដើម្បីសម្រេចបានជោគជ័យក្នុងកិច្ចការនីមួយៗ។ សុភាសិតនេះបង្រៀនយើងពីគំនិតជាមូលដ្ឋាននៃការត្រៀមលក្ខណៈ និងការយល់ដឹងពីតួនាទីរបស់ធនធានចាំបាច់។ ធ្វើស្រែនឹងទឹក ឃ្លានេះសំដៅទៅលើវិស័យកសិកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជាតាំងពីបុរាណកាលមក។ ការធ្វើស្រែប្រព្រឹត្តទៅបានដោយជោគជ័យ លុះត្រាតែមានទឹកគ្រប់គ្រាន់។ ទឹកគឺជាកត្តាចាំបាច់បំផុតសម្រាប់ដំណាំស្រូវ និងការលូតលាស់របស់ស្រូវ។ បើគ្មានទឹកគ្រប់គ្រាន់ ស្រូវនឹងងាប់ ឬខូចខាត ហើយកសិករនឹងខាតបង់ផលដំណាំរបស់ខ្លួន។ ដូច្នេះ ទឹកប្រៀបបាននឹងធនធានចម្បងដែលមិនអាចខ្វះបាន ឃ្លានេះបង្រៀនយើងថា គ្រប់កិច្ចការទាំងអស់ត្រូវការមូលដ្ឋានគ្រឹះ ឬធនធាន ដើម្បីគាំទ្រ។ ហើយវាក៏បង្ហាញពីសារៈសំខាន់នៃការយល់ដឹងពីតម្រូវការជាមូលដ្ឋាននៃកិច្ចការនីមួយៗផងដែរ។ ចំពោះ ការមានទឹកគ្រប់គ្រាន់គឺ ធានាបានថាស្រូវលូតលាស់បានល្អ និងទទួលបាននូវទិន្នផលស្រូវខ្ពស់។ កសិករតែងតែពឹងផ្អែកលើទឹកភ្លៀង ឬប្រព័ន្ធធារាសាស្ត្រ ហើយកង្វះទឹកអាចបណ្តាលឱ្យមានគ្រោះដល់ការធ្វើស្រែចំការ។ ហើយការគ្រប់គ្រងទឹកបានល្អ គឺជាគន្លឹះនៃភាពជោគជ័យក្នុងការធ្វើស្រែចំការ។ ធ្វើសឹកនឹងបាយ ឃ្លានេះសំដៅទៅលើការធ្វើសង្គ្រាម ឬការប្រយុទ្ធគ្នា។ ក្នុងសម័យបុរាណ កងទ័ពត្រូវដើរផ្លូវឆ្ងាយ និងប្រយុទ្ធគ្នាជាច្រើនថ្ងៃច្រើនខែ។ ដើម្បីឱ្យទាហានមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធ ពួកគេត្រូវតែមានស្បៀងអាហារ ជាពិសេសបាយឲ្យបានគ្រប់គ្រាន់។ ហើយបាយគឺជាប្រភពថាមពលដ៏សំខាន់សម្រាប់ទាហានគ្រប់រូប។ បើគ្មានបាយ ទាហាននឹងអស់កម្លាំង និងមិនអាចប្រយុទ្ធតតាំងបាន ហើយទីបំផុតនឹងចាញ់សង្គ្រាម។ ដូច្នេះ បាយប្រៀបបាននឹងប្រភពគាំទ្រដ៏សំខាន់សម្រាប់ប្រតិបត្តិការយោធា។ ឃ្លានេះបង្ហាញពីសារៈសំខាន់នៃការរក្សាទុក និងការផ្គត់ផ្គង់ស្បៀងអាហារ ។ ការរៀបចំស្បៀងអាហារគ្រប់គ្រាន់ គឺជាកត្តាកំណត់ជ័យជម្នះ។ បើគ្មានស្បៀង យុទ្ធជននឹងបាក់ទឹកចិត្ត ហើយការចាញ់សង្គ្រាមខ្លះក៏អាចបណ្តាលមកពីកង្វះស្បៀងអាហារផងដែរ ។ សុភាសិតនេះបង្រៀនយើងថា គ្រប់កិច្ចការទាំងអស់ មិនថាជាការងារប្រចាំថ្ងៃ អាជីវកម្ម ការសិក្សា ឬសូម្បីតែជីវិតរស់នៅ ក៏ត្រូវការមូលដ្ឋានគ្រឹះ និងធនធានសំខាន់ៗជាចាំបាច់។ សរុបមក សុភាសិត ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ គឺជាការរំលឹកដ៏សំខាន់មួយថា ការរៀបចំខ្លួន និងការមានធនធានចាំបាច់ គឺជាកត្តាកំណត់ជ័យជម្នះលើគ្រប់វិស័យ។ វាបង្រៀនយើងឱ្យមានការត្រៀមលក្ខណៈជាមុន និងវាយតម្លៃធនធានដែលយើងមាន ដើម្បីធានាបាននូវភាពជោគជ័យ។ ក្នុងនោះយើងក៏ត្រូវតែដឹងពីអ្វីដែលយើងត្រូវការ ដើម្បីសម្រេចគោលដៅរបស់យើងផងដែរ។